នំម្យ៉ាងទៀត គឺនំគម ដែលវាស្រដៀងនឹងនំបត់ ដែលគេនិយមបរិភោគផងដែរ ជាពិសេសពិធីបុណ្យ និងពីធីអាពាហ៍ពិពាហ៍ទៀតផង។ ចំពោះគ្រឿងផ្សំមានដូចជា ម្សៅអង្ករដំណើប ដូងកោស ល្ងលីង សណ្តែកដីលីង ស្ករត្នោត អំបិល និងស្លឹកចេក។ របៀបធ្វើ ជាដំបូង យកម្សៅពីរវែក លាយទឹកក្តៅ និងអំបិលចុងស្លាបព្រា លុញច្របល់ រហូតដល់សាច់រមួត ទន់ ស្អិត ដូចតាំងម៉ែស្រូវ។ បន្ទាប់មក យកដូងកោស សណ្តែកដី និង ល្ង ទៅលីងឱ្យឈ្ងុយ ហើយដួសចេញ។ ម្យ៉ាងវិញទៀត សម្រាប់អ្នកដែលប្រតិកម្មចំពោះសណ្តែកដីឬល្ង អ្នកអាចធ្វើស្នូល ដោយមិនបាច់ដាក់សណ្តែកដី ឬ ល្ងលីងក៏បាន។ យកស្ករត្នោត ទៅដាក់លាយទឹកបន្តិច ហើយរំងាស់ ឱ្យចេញពណ៌ ជើងអង្ក្រង។ រួចចាក់ដូងលីង សណ្តែកដីលីង និងល្ងលីងចូល រួចថែមអំបិល ១ចុងស្លាបព្រា ដើម្បីបំបាត់ជាតិភ្លាវ។ លុះដូង ល្ងនិងស្ករ រមួតស្អិតចូលគ្នាហើយ ទើបលើកចេញពីភ្លើង។ យកស្លឹកចេក កាត់ជាយឱ្យស្អាត លាបប្រេងលើស្លឹក ទើបគួចជារាងសាជី ហើយដួសម្សៅចាក់ពីលើ។ ដាក់ស្នូលដូង មួយស្លាបព្រា ដាក់ចំកណ្តាល រួចដួសម្សៅចាក់ថែមពីលើ ទើបគួចបត់ភ្ជិតមុខ ដាក់ក្នុងឆ្នាំងចំហុយ។ ចុងក្រោយដាក់ចំហុយ ប្រហែលកន្លះម៉ោង ទើបលើកចេញ ស្រង់យកមកទុកឱ្យត្រជាក់ ទើបបរិភោគទៅមិនរលាកមាត់។